នំបង្អែមដែលធ្វើចេញពីបាយដំណើបមានមួយទៀតគឺ បាយដំណើបចំហុយ ដែលប្រជាជនខ្មែរតែងតែធ្វើរហូតមក។ របៀបធ្វើបាយដំណើបចំហុយ ជាដំបូងយកអង្ករដំណើបតាមចំនួនចង់បានទៅលាងទឹកឱ្យបានស្អាត។ បន្ទាប់មក ត្រូវយកបាយដំណើបដាក់ត្រាំក្នុងទឹកស្អាតប្រហែល ៤ ម៉ោង ឬបន្តបន្ថែមបើចាំបាច់ ដើម្បីឱ្យបាយទន់ល្អ សម្រាប់ធ្វើបង្អែមឱ្យឆ្ងាញ់ជាងមុន។ ក្រោយត្រាំទឹករួចទុកឱ្យស្រស់ទឹក និងរៀបចំដាក់ក្នុងស្បៃ រុំឱ្យបានល្អ ដើម្បីឱ្យចំហាយទឹកអាចរត់សព្វល្អ។ បន្ទាប់មក រួចយកដាក់ចំហុយក្នុងឆ្នាំងដែលមានទឹកពុះនៅខាងក្រោម រយៈពេល៣០នាទីឬរហូតដល់បាយឆ្អិនល្អ។ ចុងក្រោយ ពេលបាយឆ្អិនយើងអាចហូបបានជាការស្រេច ប៉ុន្តែយើងអាចបន្ថែមរសជាតិប្រៃតាមការចូលចិត្ត។